ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ខ្មែរយើង ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទមានរយៈពេល ១៥ថ្ងៃ។ ក្នុងរយៈពេលនេះ គេហៅថា "បុណ្យកាន់បិណ្ឌ" ឬ "ដាក់បិណ្ឌ" ហើយថ្ងៃទី ១៥រោច គឺជាថ្ងៃ "ភ្ជុំបិណ្ឌ" ឬ "ភ្ជុំធំ" ដែលជាថ្ងៃជួបជុំញាតិមិត្តជិតឆ្ងាយ។ លើសពីនេះទៅទៀត គេទៅវត្តដើម្បីយកចង្ហាន់មានដូចជា ទឹក ភេសជ្ជៈ ម្ហួប នំចំណី យកទៅប្រគេនព្រះសង្ឃ។ ពិធីនេះយើងធ្វើនៅខែភទ្របទ ចាប់ពីថ្ងៃ១រោច ដល់១៥រោច ពោលគឺនៅពេលរនោច រៀងរាល់ឆ្នាំ។ ក្នុងរយៈពេល១៥ថ្ងៃនេះ នៅតាមវត្តពិធីជាប់រហូតមិនដាច់ ដូច្នោះហើយបានជាមានវេនកាន់បិណ្ឌ។ ប្រសិនបើគ្មានអ្នកជួយកាន់បិណ្ឌទេ អ្នកភូមិដែលជាចំណុះជើងវត្ត ពិបាកនឹងរៀបចំពិធីនេះណាស់។ ពិធីនេះគេត្រូវតែ ធ្វើនៅវត្ត ពុំអាចធ្វើនៅផ្ទះបានឡើយ។ សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌនេះ បើខ្មែរនៅខេត្ត សុរិន្ទ និងនៅកម្ពុជាក្រោម គេហៅ “បុណ្យដូនតា”។ អ្នកកាន់បិណ្ឌចាប់ផ្តើមរៀបចំពិធីពីថ្ងៃរសៀល រហូតដល់ថ្ងៃបន្ទាប់មួយព្រឹកទៀត។ កិច្ចនៃពិធីនេះមានច្រើន ប៉ុន្តែកិច្ចដែលសំខាន់សម្រាប់ភ្ជុំបិណ្ឌ គឺគេធ្វើនៅពេលមុនថ្ងៃរះ ដែលហៅថាបោះបាយបិណ្ឌ។ របៀបរៀបចំពិធីបុណ្យភ្ជុំបិណ្ឌគឺអាស្រ័យទៅលើវត្ត និងតំបន់នីមួយៗ។ ណាមួយវិញទៀតទំនៀមនៅតំបន់មួយអាច ខុសពីតំបន់មួយផ្សេងទៀត មិនដូចគ្នាទាំងស្រុងនោះទេ។ បើយើងក្រឡេកមើលនៅវត្តប្រដាកដែលស្ថិតនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប ពេលល្ងាចអ្នកភូមិគេរៀបចំពូតបាយបិណ្ឌទុក សម្រាប់យកទៅបោះនៅវត្ត។ គេរៀបចំបាយបិណ្ឌ ដាក់នៅលើចាន ឬថាស ដោយមានលម្អដោយផ្កាផ្សេងៗ។ បាយបិណ្ឌនេះត្រូវតែធ្វើអំពីអង្ករដំណើប លាយជាមួយសណ្ដែកបាយ។ គេពូតបាយបិណ្ឌតូចៗ ពីព្រោះគេជឿថាមាត់ប្រេតដែលមកទទួលបាយបិណ្ឌនោះមានមាត់តូច។ គោលបំណងធំនៃពិធីបុណ្យភ្ជុំបិណ្ឌ គឺបញ្ជូនកុសល ភ្ជាប់ជាមួយបាយបិណ្ឌទៅដល់ព្រលឹង ប្រេត និងពពួកអសុរកាយ ដើម្បីឲ្យបានទៅចាប់ជាតិថ្មី។ ប្រេត គឺជាព្រលឹងអ្នកដែលស្លាប់ ប៉ុន្តែនៅវិលវល់រងទុក្ខវេទនា ពុំទាន់អាចទៅរកទីស្ងប់សុខ ឬទៅចាប់ជាតិថ្មីបានទេ។ យើងអាចនិយាយបានថា ក្នុងជាតិជាមនុស្ស គេពុំបានធ្វើកុសលផលបុណ្យ ទើបទៅកើតជាប្រេត។ គេបញ្ជូនកុសលទាំងនោះមិនសម្រាប់តែសាច់ញាតិទេ គឺជួយដល់ព្រលឹងអនាថា ដល់ប្រេតទាំងអស់ ទោះមិនជាប់សាច់ញាតិក៏ដោយ។ ជាទូទៅ ពេលព្រឹកម៉ោង៤ ព្រះសង្ឃចាប់ផ្តើមសូត្រធម៌ រហូតដល់ម៉ោង៥ជិតកន្លះ ទើបគេនាំ គ្នាទៅដើរប្រទក្សិណ ៣ ជុំនៅព្រះវិហារ ដើម្បីបោះបាយបិណ្ឌ។ ហេតុនេះហើយកន្លែងដែលគេបោះបាយបិណ្ឌ គឺមានគ្រប់ជ្រុងនៃវិហារ ប៉ុន្តែពេល គេដើរដល់ទិសឦសាន គេឈប់មួយភ្លេត ដើម្បីនិយាយឧទ្ទិស ហើយបោះបាយបិណ្ឌ។ ពេលដល់ថ្ងៃជិតរះ អាចារ្យរៀបកិច្ចជាចុងក្រោយនៅទិសឦសាន ដើម្បីបញ្ជូនបាយបិណ្ឌ ទាំងអស់ដល់ព្រលឹងប្រេតទាំងឡាយ។ រីឯវត្តខ្លះនៅតំបន់អង្គរ គេធ្វើរានយមរាជនៅទិសឦសាន ហើយអាចារ្យរៀបកិច្ចចុងក្រោយនៅកន្លែងរានយមរាជនោះ។ គេរៀបកិច្ចពិធីនៅពេលព្រះអាទិត្យជិតរះ ព្រោះវាជាការលាមួយដែលភ្ជាប់ពីងងឹតទៅភ្លឺ ពោលគឺដូចជានិមិត្តរូបនៃ សេចក្តីស្លាប់ និងកើត។ ក្នុងសង្គមខ្មែរមានជំនឿថាទិសឦសានជាទិសសំខាន់ ព្រោះគេជឿ ថាវាជាទិសដែលកើតឡើងវិញ។ ដូច្នោះហើយ យើងឃើញថានៅក្នុងពិធីសាសនាផ្សេងៗ គេតែងតែធ្វើអ្វីភ្ជាប់ទៅនឹងទិសឦសាន។ ទីតាំងភ្នំខ្សាច់ និងរានយមរាជ ក៏ត្រូវបានគេរៀបនៅទិសឦសានដែរ។ នៅក្នុងជំនឿខ្មែរ យមរាជជាទេពនៃសេចក្តីស្លាប់ផង និងកើតផង។ ការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ មានលក្ខណៈផ្សេងៗគ្នាទៅតាមតំបន់ ប៉ុន្តែសកម្មភាពសំខាន់ៗដែលតែងតែប្រព្រឹត្តទៅមានដូចគ្នា មាន ទៅវត្ត ការរៀបចំចង្ហាន់ បោះបាយបិណ្ឌ វេរចង្ហាន់ រាប់បាត្រ ការពូនភ្នំខ្សាច់ និង ការជួបជុំគ្រួសារ។ ពុទ្ធបរិស័ទទាំងអស់ រៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ នំចំណី សម្រាប់យកទៅប្រគេនព្រះសង្ឃនៅវត្ត។ ទោះជាយ៉ាងណាក៏ដោយ បាយបិណ្ឌត្រូវបានគេជឿថាសម្រាប់ឧទ្ទិសដល់ដូនតាដែលបានធ្លាក់ទៅកាន់អបាយភូមិ។ ជារៀងរាល់ថ្ងៃនៃពិធីកាន់បិណ្ឌ ប្រជាពលរដ្ឋនាំគ្នាទៅវត្តអារាមដើម្បីដាក់បិណ្ឌ វេចង្ហាន់ ប្រគេនព្រះសង្ឃ និងស្ដាប់ព្រះសង្ឃសូត្រធម៌។ ក្នុងរយៈពេល ១៥ថ្ងៃនេះ ពុទ្ធបរិស័ទខ្មែរត្រូវតែទៅវត្តយ៉ាងហោចណាស់ម្ដង មិនអាចខកខានឡើយ។ ក្រោយពីបោះបាយបិណ្ឌរួច អាចារ្យនាំពុទ្ធបរិស័ទធ្វើពិធីរាប់បាត្រ ហើយវេរចង្ហាន់ប្រគេនព្រះសង្ឃ និងសូត្រធម៌ឧទ្ទិសកុសល។ នៅវត្តខ្លះ ក៏មានការប្រារព្ធពិធីពូនភ្នំខ្សាច់ផងដែរ ដើម្បីឧទ្ទិសកុសល និងស្មាលាកំហុសបាប។ បុណ្យភ្ជុំបិណ្ឌ ក៏ជាឱកាសមួយដ៏ល្អសម្រាប់កូនចៅ ញាតិមិត្តទាំងអស់ជួបជុំគ្នាជាមួយឪពុកម្ដាយនៅស្រុកកំណើត បង្កើនសាមគ្គីភាព និងសាកសួរសុខទុក្ខគ្នាទៅវិញទៅមក។ បុណ្យភ្ជុំបិណ្ឌបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ រក្សានូវតម្លៃដ៏ពិសិដ្ឋនៃអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ ជំនឿសាសនា និងអរិយធម៌ខ្មែរឲ្យបានគង់វង្ស។ សរុបមក បុណ្យភ្ជុំបិណ្ឌ មិនត្រឹមតែជាពិធីបុណ្យសាសនាប៉ុណ្ណោះទេ តែជាពិធីបុណ្យដែលបង្កប់នូវតម្លៃមនុស្សធម៌ គុណធម៌ និងការចងចាំដូនតាដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។